ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតែងតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងកិច្ចការបោកគក់សម្លៀកបំពាក់។ ជម្រើសរវាងការបោកដោយដៃ និងការប្រើប្រាស់ម៉ាស៊ីនបោកគក់សុទ្ធតែមានអត្ថប្រយោជន៍ និងចំណុចខ្វះខាតរៀងៗខ្លួន។ ការយល់ដឹងពីលក្ខណៈពិសេសនៃវិធីសាស្ត្រទាំងពីរនេះនឹងជួយឱ្យយើងអាចថែរក្សាសម្លៀកបំពាក់បានកាន់តែល្អប្រសើរ។ ការបោកខោអាវដោយដៃ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រភេទសាច់ក្រណាត់ដែលងាយនឹងខូចខាតខ្លាំង។ សម្លៀកបំពាក់ដែលធ្វើពីសូត្រខ្មែរគួរតែបោកដោយដៃដើម្បីរក្សាគុណភាពសរសៃសូត្រឱ្យនៅទន់រលោងស្អាតជានិច្ច។ ការប្រើដៃដុសអង្អែលថ្នមៗជួយការពារសម្លៀកបំពាក់កុំឱ្យយឺតបាត់បង់ទ្រង់ទ្រាយដើមបន្ទាប់ពីបោកគក់រួច។ អាវប៉ាក់ដែលមានក្បូរក្បាច់រចនាលម្អិតគួរតែចៀសវាងការដាក់ចូលក្នុងម៉ាស៊ីនបោកគក់ដែលមានកម្លាំងបង្វិលខ្លាំង។ ប្រភេទខោអាវធ្វើពីរោមសត្វអាចនឹងបែកព្រុយប្រសិនបើអ្នកសម្រេចចិត្តប្រើប្រាស់ម៉ាស៊ីនបោកគក់មិនត្រឹមត្រូវ។ ការបោកដោយដៃអនុញ្ញាតឱ្យយើងគ្រប់គ្រងកម្លាំងដុសទៅតាមសភាពជាក់ស្តែងនៃសាច់ក្រណាត់នីមួយៗបានយ៉ាងល្អ។ ម៉ាស៊ីនបោកគក់ទោះបីមានមុខងារថ្នមសាច់ក្រណាត់ក៏ដោយក៏នៅតែមានការកកិតខ្លាំងជាងការប្រើដៃមនុស្សដែរ។ សម្លៀកបំពាក់ដែលមានពណ៌ស្រស់ឆើតឆាយអាចនឹងឆាប់ស្លេកពណ៌ប្រសិនបើបោកក្នុងម៉ាស៊ីនក្នុងរយៈពេលយូរពេក។ កម្លាំងរមួលនៅក្នុងធុងបោកអាចធ្វើឱ្យសរសៃអំបោះនៃខោអាវស្តើងៗឆាប់ដាច់រហែកមុនអាយុកាលកំណត់។ យើងអាចសង្កេតឃើញថាខោអាវដែលបោកដោយដៃជាប្រចាំមានសភាពថ្មីបានយូរជាងខោអាវដែលបោកនឹងម៉ាស៊ីន។ ការប្រើប្រាស់ច្រាសដុសខោអាវរឹងពេកនៅលើសាច់ក្រណាត់ស្តើងក៏អាចបង្កជាផលប៉ះពាល់មិនល្អផងដែរ។ ម៉ាស៊ីនបោកគក់ស៊េរីចាស់ៗអាចនឹងធ្វើឱ្យឡេវអាវ ឬគ្រឿងតុបតែងលើខោអាវរបូតចេញដោយសារកម្លាំងបង្វិល។ អ្នកគួរតែបែងចែកប្រភេទសាច់ក្រណាត់ឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តជ្រើសរើសវិធីសាស្ត្របោកគក់។ ការបោកដោយដៃជួយឱ្យយើងពិនិត្យឃើញនូវរាល់ចំណុចខ្វះខាត ឬការដាច់រហែកតូចៗនៅលើសម្លៀកបំពាក់។ សម្លៀកបំពាក់កូនក្មេងដែលទន់ល្មើយគួរតែទទួលបានការថែទាំដោយការបោកសម្អាតនឹងដៃ។ បច្ចេកវិទ្យានៃម៉ាស៊ីនបច្ចុប្បន្នបានព្យាយាមកាត់បន្ថយការកកិតដើម្បីការពារសាច់ក្រណាត់ឱ្យបានកាន់តែប្រសើរ។ ទោះជាយ៉ាងណាការប្រើដៃនៅតែផ្តល់នូវភាពកក់ក្តៅ និងភាពហ្មត់ចត់បំផុតសម្រាប់អាវដែលអ្នកស្រឡាញ់។ ការត្រាំខោអាវក្នុងទឹកសាប៊ូឱ្យបានសមស្របមុននឹងបោកដោយដៃនឹងជួយឱ្យក្អែលជ្រះបានងាយស្រួលបំផុត។ យើងមិនគួរប្រើកម្លាំងបោកខ្លាំងពេកទៅលើអាវធំ ឬសម្លៀកបំពាក់ដែលមានទម្រង់រឹងមាំនោះឡើយ។ ការបោកដោយដៃជួយរក្សាភាពយឺតនៃខោអាវក្នុងឱ្យនៅដដែលមិនឆាប់យារធ្លាក់ដូចការបោកម៉ាស៊ីន។ សម្លៀកបំពាក់ធ្វើពីអំបោះធម្មជាតិត្រូវការការថែទាំខ្ពស់ដែលម៉ាស៊ីនជួនកាលមិនអាចផ្តល់ជូនបានគ្រប់គ្រាន់។ ការជ្រើសរើសសាប៊ូដែលត្រូវនឹងប្រភេទសាច់ក្រណាត់ក៏ជាផ្នែកមួយនៃការថែរក្សាគុណភាពខោអាវផងដែរ។ ម៉ាស៊ីនបោកគក់អាចនឹងធ្វើឱ្យសម្លៀកបំពាក់ជំពាក់គ្នាដែលនាំឱ្យពិបាកក្នុងការយកចេញមកហាលខាងក្រៅ។ ការប្រើដៃដុសសម្អាតជួយឱ្យសាច់ក្រណាត់មិនសូវជ្រីវជ្រួញខ្លាំងដែលចំណេញដល់ការអ៊ុតខោអាវផងដែរ។ ការយកចិត្តទុកដាក់លើសាច់ក្រណាត់តាមរយៈការបោកដោយដៃ គឺជាវិធីសាស្ត្រសន្សំសំចៃក្នុងការទិញខោអាវថ្មី។ ការប្រើប្រាស់ម៉ាស៊ីនបោកគក់ជួយសន្សំសំចៃពេលវេលាបានយ៉ាងច្រើនសម្រាប់អ្នកដែលរវល់នឹងការងារ។ អ្នកគ្រាន់តែដាក់សម្លៀកបំពាក់ចូលក្នុងម៉ាស៊ីន រួចចុចប៊ូតុងបញ្ជាជាការស្រេចដោយមិនចាំបាច់អង្គុយចាំ។ ការបោកខោអាវដោយដៃតម្រូវឱ្យយើងចំណាយកម្លាំងកាយ និងពេលវេលាយ៉ាងច្រើនក្នុងមួយថ្ងៃៗ។ ក្នុងសម័យកាលដ៏មមាញឹកនេះ ម៉ាស៊ីនបោកគក់បានក្លាយជាឧបករណ៍មិនអាចខ្វះបានសម្រាប់គ្រួសារនីមួយៗ។ យើងអាចទៅធ្វើម្ហូប ឬសម្អាតផ្ទះក្នុងពេលដែលម៉ាស៊ីនកំពុងដំណើរការកិច្ចការបោកគក់របស់វា។ ការបោកដោយដៃអាចធ្វើឱ្យអ្នកមានអារម្មណ៍ហត់នឿយខ្លាំង ជាពិសេសនៅពេលមានសម្លៀកបំពាក់ច្រើន។ ភាពងាយស្រួលនៃម៉ាស៊ីនបោកគក់ជួយឱ្យស្ត្រីមេផ្ទះមានពេលសម្រាកកាន់តែច្រើនជាមួយក្រុមគ្រួសារ។ សម្រាប់អ្នកដែលរស់នៅម្នាក់ឯង ការបោកដោយដៃអាចជាការហាត់ប្រាណម្យ៉ាងប៉ុន្តែវាស៊ីពេលយូរ។ ម៉ាស៊ីនបោកគក់ស្វ័យប្រវត្តិជួយសម្រួលដល់ការងារផ្ទះតាំងពីដើមរហូតដល់ចប់ដោយមិនបាច់ប្រើដៃប៉ះទឹក។ ការបោកដោយដៃតម្រូវឱ្យយើងរៀបចំធុងទឹក ច្រាសដុស និងកន្លែងអង្គុយឱ្យបានត្រឹមត្រូវជានិច្ច។ យើងអាចកំណត់ពេលវេលាឱ្យម៉ាស៊ីនបោកនៅពេលយប់ ហើយយកមកហាលនៅពេលព្រឹកព្រលឹមបានយ៉ាងងាយ។ ការប្រើដៃបោកគក់ក្នុងរដូវរងាអាចជាការលំបាកខ្លាំងដោយសារភាពត្រជាក់នៃទឹកដែលប៉ះនឹងស្បែកដៃ។ ម៉ាស៊ីនបោកគក់ទំនើបមានសមត្ថភាពបោកសម្អាតខោអាវបានយ៉ាងលឿនក្នុងរយៈពេលត្រឹមតែសាមសិបនាទី។ ការចំណាយពេលដុសខាត់សម្លៀកបំពាក់ដោយដៃម្នាក់ឯងអាចធ្វើឱ្យយើងខកខានការងារសំខាន់ៗផ្សេងទៀត។ ភាពងាយស្រួលក្នុងការចុចប៊ូតុងបញ្ជាធ្វើឱ្យការងារបោកគក់លែងជាបញ្ហាកង្វល់សម្រាប់មនុស្សសម័យថ្មី។ ការបោកដោយដៃជួនកាលតម្រូវឱ្យយើងត្រូវពូតទឹកឱ្យអស់កម្លាំងពីដៃដើម្បីឱ្យខោអាវឆាប់ស្ងួត។ ម៉ាស៊ីនដែលមានមុខងារកម្តៅទឹកជួយឱ្យការបោកសម្អាតកាន់តែមានប្រសិទ្ធភាព និងចំណេញពេលវេលាដុស។ យើងមិនចាំបាច់អង្គុយដុសខាត់រហូតដល់ឈឺខ្នងឡើយប្រសិនបើមានម៉ាស៊ីនបោកគក់នៅក្បែរខ្លួន។ ការបោកដោយដៃស័ក្តិសមសម្រាប់តែការបោកខោអាវតិចតួចដែលយើងត្រូវការប្រើប្រាស់ជាបន្ទាន់ប៉ុណ្ណោះ។ ម៉ាស៊ីនបោកគក់ផ្តល់នូវភាពងាយស្រួលបំផុតសម្រាប់ការបោកគក់មុង កម្រាលពូក និងភួយក្រាស់ៗ។ ការបោកសម្អាតដោយដៃជារៀងរាល់ថ្ងៃអាចប៉ះពាល់ដល់សុខភាពសន្លាក់ដៃប្រសិនបើយើងធ្វើខ្លាំងពេក។ ម៉ាស៊ីនបោកគក់ជួយឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានរបៀបរៀបរយ និងមានស្តង់ដារផាសុកភាព។ ការចំណាយពេលជាមួយម៉ាស៊ីនត្រឹមតែប្រាំនាទី គឺគ្រប់គ្រាន់សម្រាប់រៀបចំខោអាវមួយកន្ត្រកធំ។ យើងអាចកាត់បន្ថយភាពនឿយហត់ក្នុងជីវិតប្រចាំថ្ងៃបានយ៉ាងច្រើនតាមរយៈការប្រើប្រាស់គ្រឿងចក្រ។ ភាពឆាប់រហ័សនៃម៉ាស៊ីនបោកគក់ គឺជាកត្តាចម្បងដែលធ្វើឱ្យមនុស្សងាកមកប្រើប្រាស់វាគ្រប់ៗគ្នា។ ការបោកដោយដៃអនុញ្ញាតឱ្យយើងដុសខាត់ចំគោលដៅដែលមានស្នាមប្រឡាក់ខ្លាំងបានយ៉ាងហ្មត់ចត់។ កអាវ និងកន្លែងត្រង់ក្លៀក គឺជាកន្លែងដែលក្អែលជាប់ខ្លាំង ហើយការប្រើដៃដុសជួយឱ្យជ្រះស្អាតល្អ។ ម៉ាស៊ីនបោកគក់ជួនកាលមិនអាចជម្រះស្នាមប្រឡាក់ទឹកខ្មៅ ឬស្នាមប្រឡាក់អាហារដែលជាប់ណែនបានឡើយ។ ការប្រើកម្លាំងបង្វិលក្នុងធុងបោក គឺល្អសម្រាប់ការជម្រះដីខ្សាច់ចេញពីខោខូវប៊យដែលមានសាច់ក្រាស់។ យើងអាចមើលឃើញដោយផ្ទាល់ភ្នែកថា តើស្នាមប្រឡាក់នោះជ្រះអស់ឬនៅ ពេលដែលយើងបោកដោយដៃ។ ម៉ាស៊ីនបោកគក់មានសមត្ថភាពខ្លាំងក្នុងការបោកសម្អាតខោអាវក្នុងបរិមាណច្រើនក្នុងពេលតែមួយ។ ស្នាមប្រឡាក់ដែលជាប់យូរគួរតែត្រូវបានត្រាំ និងដុសដោយដៃជាមុនសិនមុននឹងដាក់ចូលក្នុងម៉ាស៊ីន។ ការបោកដោយដៃជួយឱ្យយើងអាចប្រើច្រាសដុសជម្រះក្អែលនៅតាមថ្នេរខោអាវបានយ៉ាងល្អិតល្អន់។ ម៉ាស៊ីនបោកគក់ស៊េរីថ្មីមានបច្ចេកវិទ្យាបាញ់ទឹកខ្លាំងដើម្បីជួយជម្រះកខ្វក់ចេញពីសរសៃក្រណាត់។ សាប៊ូបោកខោអាវសម្រាប់ម៉ាស៊ីនត្រូវបានផលិតឡើងដើម្បីរំលាយក្អែលបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ការបោកដោយដៃជួយឱ្យយើងចៀសវាងការប្រើជាតិគីមីខ្លាំងពេកទៅលើផ្នែកដែលមិនសូវប្រឡាក់។ ម៉ាស៊ីនបោកគក់អាចសម្អាតកន្សែងជូតខ្លួនឱ្យមានភាពទន់រលោង និងគ្មានក្លិនផ្អូមបានយ៉ាងល្អ។ ការប្រើដៃបោកគក់តម្រូវឱ្យយើងមានបច្ចេកទេសដុសឱ្យត្រូវតាមសរសៃក្រណាត់ដើម្បីឱ្យជ្រះក្អែល។ ម៉ាស៊ីនបោកគក់ជួយឱ្យសាប៊ូជ្រាបចូលសព្វសាច់ក្រណាត់តាមរយៈការបង្វិលចុះឡើងជាច្រើនដង។ យើងអាចបន្ថែមទឹកសម្លាប់មេរោគទៅក្នុងម៉ាស៊ីនដើម្បីបង្កើនប្រសិទ្ធភាពនៃការសម្អាតឱ្យកាន់តែខ្ពស់។ ការបោកដោយដៃជារឿយៗអាចនឹងបន្សល់ទុកនូវសំណល់សាប៊ូប្រសិនបើយើងលាងទឹកមិនបានស្អាត។ ម៉ាស៊ីនបោកគក់មានវដ្តលាងជម្រះទឹកយ៉ាងច្បាស់លាស់ដែលធានាថាគ្មានជាតិសាប៊ូនៅជាប់ខោអាវ។ ការប្រើដៃដុសលើសម្លៀកបំពាក់ពណ៌សជួយឱ្យយើងរក្សាភាពសស្អាតបានល្អជាងការបោកលាយគ្នា។ ម៉ាស៊ីនបោកគក់ជួយជម្រះរោមសត្វ ឬកំទេចកំទីតូចៗដែលជាប់លើខោអាវបានយ៉ាងស្អាតតាមរយៈតម្រង។ ការបោកដោយដៃ គឺជាវិធីសាស្ត្របុរាណដែលនៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ស្នាមប្រឡាក់ចំៗ។ យើងអាចប្រើទឹកក្តៅល្មមក្នុងការបោកដោយដៃដើម្បីជួយឱ្យក្អែលជ្រះបានលឿនជាងការប្រើទឹកត្រជាក់។ ម៉ាស៊ីនបោកគក់ជួយកាត់បន្ថយការរីករាលដាលនៃមេរោគពីខោអាវមួយទៅខោអាវមួយទៀតបានយ៉ាងល្អ។ ការប្រើកម្លាំងដៃដុសខាត់ខ្លាំងពេកអាចធ្វើឱ្យខូចសាច់ក្រណាត់ប៉ុន្តែវាជម្រះក្អែលបានជ្រៅល្អណាស់។ ម៉ាស៊ីនបោកគក់ផ្តល់នូវភាពស្អាតស្មើគ្នាសម្រាប់គ្រប់ផ្នែកនៃសម្លៀកបំពាក់ដែលបានដាក់ចូលបោក។ ការរួមបញ្ចូលគ្នារវាងការដុសដោយដៃលើស្នាមប្រឡាក់ និងការបោកម៉ាស៊ីន គឺជាជម្រើសដ៏ឆ្លាតវៃបំផុត។ ការបោកសម្លៀកបំពាក់ដោយដៃមិនតម្រូវឱ្យយើងចំណាយប្រាក់ទិញម៉ាស៊ីនដែលមានតម្លៃថ្លៃនោះឡើយ។ យើងគ្រាន់តែចំណាយប្រាក់ទិញសាប៊ូ ធុងទឹក និងច្រាសដុសបន្តិចបន្តួច គឺអាចចាប់ផ្តើមបោកបានហើយ។ ការប្រើម៉ាស៊ីនបោកគក់តម្រូវឱ្យយើងបង់ថ្លៃអគ្គិសនីបន្ថែមជារៀងរាល់ខែទៅតាមកម្រិតនៃការប្រើប្រាស់។ ការបោកដោយដៃជួយសន្សំសំចៃថាមពលអគ្គិសនី និងចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរ។ ទោះជាយ៉ាងណាការបោកដោយដៃអាចនឹងខ្ជះខ្ជាយទឹកច្រើនប្រសិនបើយើងបើកទឹកចោលក្នុងពេលលាង។ ម៉ាស៊ីនបោកគក់ស៊េរីទំនើបត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ទឹកក្នុងបរិមាណតិចបំផុតតែមានប្រសិទ្ធភាព។ ការវិនិយោគទិញម៉ាស៊ីនបោកគក់មួយគ្រឿងអាចជួយសន្សំសំចៃកម្លាំងពលកម្មបានក្នុងរយៈពេលយូរអង្វែង។ សម្រាប់គ្រួសារដែលមានចំណូលទាបការបោកដោយដៃ គឺជាវិធីសាស្ត្រសន្សំសំចៃប្រាក់កាក់បានល្អបំផុត។ ការប្រើប្រាស់ម៉ាស៊ីនបោកគក់ក៏តម្រូវឱ្យមានការថែទាំ និងជួសជុលដែលត្រូវចំណាយថវិកាផងដែរ។ យើងអាចគ្រប់គ្រងបរិមាណទឹកដែលត្រូវប្រើប្រាស់បានយ៉ាងច្បាស់លាស់នៅពេលដែលយើងបោកដោយដៃ។ ម៉ាស៊ីនបោកគក់ជួយឱ្យយើងមិនបាច់ចំណាយប្រាក់ជួលអ្នកបោកខោអាវនៅខាងក្រៅដែលអស់ប្រាក់ច្រើន។ ការប្រើសាប៊ូបោកខោអាវសម្រាប់ម៉ាស៊ីនជួនកាលមានតម្លៃថ្លៃជាងសាប៊ូបោកដោយដៃធម្មតា។ ការបោកដោយដៃជួយឱ្យយើងចៀសផុតពីការចំណាយលើគ្រឿងបន្លាស់ម៉ាស៊ីនដែលងាយនឹងខូចខាត។ ម៉ាស៊ីនបោកគក់ជួយឱ្យសម្លៀកបំពាក់ស្ងួតបានលឿនដែលកាត់បន្ថយការប្រើម៉ាស៊ីនសម្ងួតបន្ថែមទៀត។ ការប្រើប្រាស់ធនធានទឹកដោយសន្សំសំចៃ គឺជាចំណុចសំខាន់ដែលគ្រប់គ្នាគួរតែយកចិត្តទុកដាក់បំផុត។ ការបោកដោយដៃក្នុងបរិមាណតិចតួច គឺសន្សំសំចៃជាងការបើកម៉ាស៊ីនបោកដែលមិនពេញធុង។ ម៉ាស៊ីនបោកគក់ជួយកាត់បន្ថយការប្រើប្រាស់ទឹកក្រអូបបោកខោអាវដោយសារវាមានប្រព័ន្ធត្រាំបានល្អ។ យើងគួរតែជ្រើសរើសម៉ាស៊ីនបោកគក់ប្រភេទណាដែលសន្សំសំចៃភ្លើងដើម្បីកាត់បន្ថយការចំណាយ។ ការបោកដោយដៃមិនតម្រូវឱ្យមានការតភ្ជាប់ប្រព័ន្ធទឹកស្មុគស្មាញដូចការដំឡើងម៉ាស៊ីនបោកឡើយ។ ការប្រើប្រាស់ម៉ាស៊ីនបោកគក់ក្នុងម៉ោងដែលអគ្គិសនីចុះថោក គឺជាវិធីសាស្ត្រសន្សំថវិកាមួយបែប។ ការបោកដោយដៃផ្តល់ឱកាសឱ្យយើងប្រើប្រាស់ទឹកដែលនៅសល់ពីការបោកទៅស្រោចផ្កាបាន។ ម៉ាស៊ីនបោកគក់ដែលមានគុណភាពខ្ពស់អាចប្រើប្រាស់បានរាប់សិបឆ្នាំដែលជាការវិនិយោគដ៏ល្អ។ ការចំណាយលើការបោកគក់ គឺជាផ្នែកមួយនៃកញ្ចប់ថវិកាគ្រួសារដែលយើងត្រូវតែគ្រប់គ្រងឱ្យបានល្អ។ ការបោកដោយដៃជួយឱ្យយើងយល់ដឹងពីតម្លៃនៃទឹក និងការខិតខំប្រឹងប្រែងក្នុងការសម្អាតខោអាវ។ ជម្រើសប្រើប្រាស់វិធីសាស្ត្រណាមួយ គឺអាស្រ័យទៅលើលទ្ធភាពសេដ្ឋកិច្ចរបស់គ្រួសារនីមួយៗ។ ការប៉ះពាល់ជាមួយសាប៊ូបោកខោអាវខ្លាំងៗក្នុងរយៈពេលយូរអាចធ្វើឱ្យស្បែកដៃឡើងក្រហម ឬរមាស់។ ជាតិគីមីនៅក្នុងសាប៊ូអាចធ្វើឱ្យស្បែកដៃរបស់អ្នកស្ងួត និងប្រេះប្រសិនបើមិនបានប្រើស្រោមដៃ។ ម៉ាស៊ីនបោកគក់ជួយការពារដៃរបស់អ្នកពីការប៉ះពាល់ផ្ទាល់ជាមួយសារធាតុសម្អាតដែលមានជាតិកាត់។ ការបោកដោយដៃតម្រូវឱ្យយើងអោនចុះដែលជារឿយៗបង្កឱ្យមានការឈឺចង្កេះ និងខ្នងសម្រាប់មនុស្សចាស់។ ម៉ាស៊ីនបោកគក់ទំនើបមានមុខងារប្រើទឹកក្តៅដើម្បីសម្លាប់បាក់តេរី និងមេរោគដែលតោងជាប់ខោអាវ។ សុខភាពស្បែករបស់កុមារតូចៗងាយនឹងប្រតិកម្មជាមួយសំណល់សាប៊ូដែលលាងមិនជ្រះដោយដៃ។ ការប្រើប្រាស់ម៉ាស៊ីនបោកគក់ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សិតពីសម្លៀកបំពាក់កខ្វក់។ យើងអាចសម្អាតធុងបោកគក់ឱ្យបានស្អាតជានិច្ចដើម្បីធានាបាននូវអនាម័យខ្ពស់សម្រាប់គ្រួសារ។ ការបោកដោយដៃក្នុងកន្លែងដែលមានទឹកដក់អាចបង្កជាជម្រកមូស និងប៉ះពាល់ដល់សុខភាព។ ម៉ាស៊ីនបោកគក់ជួយឱ្យខោអាវស្ងួតល្អមិនមានក្លិនផ្អូមដែលជាប្រភពនៃមេរោគ និងបាក់តេរីផ្សេងៗ។ ការប្រើប្រាស់កម្លាំងដៃពូតខោអាវខ្លាំងពេកអាចធ្វើឱ្យសរសៃពួរដៃមានបញ្ហានៅពេលឈានចូលដល់វ័យចាស់។ អនាម័យនៃការបោកគក់ គឺជាកត្តាដែលជួយការពារសមាជិកគ្រួសារពីជំងឺសើស្បែកនានា។ ម៉ាស៊ីនបោកគក់ដែលមានមុខងារស្ទីមជួយកម្ចាត់ភ្នាក់ងារបង្កអាឡែហ្ស៊ីចេញពីសម្លៀកបំពាក់បានល្អ។ ការបោកដោយដៃជួយឱ្យយើងអាចបំបែកខោអាវរបស់អ្នកឈឺចេញពីខោអាវធម្មតាបានយ៉ាងងាយស្រួល។ យើងគួរតែលាងសម្អាតដៃឱ្យបានស្អាត និងលាបឡេថែរក្សាស្បែកបន្ទាប់ពីបោកខោអាវដោយដៃរួច។ ម៉ាស៊ីនបោកគក់ជួយឱ្យការរស់នៅមានអនាម័យខ្ពស់តាមរយៈប្រព័ន្ធចម្រោះកខ្វក់ដែលមានប្រសិទ្ធភាព។ ការហាលខោអាវឱ្យត្រូវពន្លឺថ្ងៃបន្ទាប់ពីបោកដោយដៃក៏ជាវិធីសាស្ត្រសម្លាប់មេរោគដ៏ល្អបំផុត។ សុខភាពរាងកាយទាំងមូលនឹងមានភាពល្អប្រសើរប្រសិនបើយើងកាត់បន្ថយការងារធ្ងន់ៗដោយប្រើគ្រឿងចក្រ។ ការបោកដោយដៃផ្តល់នូវទំនុកចិត្តខ្ពស់ ចំពោះភាពស្អាតនៃខោអាវក្នុងដែលជាផ្នែកងាយប្រតិកម្ម។ ម៉ាស៊ីនបោកគក់ជួយកាត់បន្ថយពេលវេលាប៉ះពាល់ជាមួយទឹកកខ្វក់ដែលអាចមានផ្ទុកមេរោគផ្សេងៗ។ ការជ្រើសរើសសាប៊ូដែលមានកម្រិតអាស៊ីតទាបជួយការពារស្បែកដៃនៅពេលបោកគក់ដោយដៃផ្ទាល់។ ម៉ាស៊ីនបោកគក់ជួយឱ្យសម្លៀកបំពាក់មានក្លិនក្រអូបស្រស់ស្រាយដែលបង្កើនទំនុកចិត្តក្នុងការរស់នៅ។ ការថែរក្សាសុខភាពដៃ គឺជាការចាំបាច់សម្រាប់អ្នកដែលត្រូវធ្វើការងារផ្ទះដោយដៃជាប្រចាំ។ អនាម័យល្អចាប់ផ្តើមពីការបោកសម្អាតសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយបំផុត។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីសុខភាព គឺជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់រូបក្នុងសម័យបច្ចុប្បន្ន។ សរុបមកវិញ ការជ្រើសរើសវិធីសាស្ត្របោកគក់គួរតែផ្អែកលើប្រភេទសាច់ក្រណាត់ និងភាពជាក់ស្តែងនៃពេលវេលា។ ការរួមបញ្ចូលវិធីទាំងពីរនេះចូលគ្នាឱ្យបានត្រឹមត្រូវនឹងជួយឱ្យការថែរក្សាសម្លៀកបំពាក់កាន់តែមានប្រសិទ្ធភាព។